ការត្រួតពិនិត្យភាពយន្តរបស់រដ្ឋាភិបាល តែងតែត្រូវបានលើកឡើងថាជាវិធានការចាំបាច់មួយ ដើម្បីការពារប្រពៃណីវប្បធម៌ សន្តិភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។ គោលបំណងចម្បងនៃការត្រួតពិនិត្យនេះ គឺដើម្បីធានាថាខ្លឹមសារដែលបានផ្សព្វផ្សាយជាសាធារណៈ មិនប៉ះពាល់ដល់តម្លៃស្នូលរបស់សង្គម មិនបង្កឲ្យមានអស្ថេរភាព ឬអំពើហិង្សា និងមិនបំពានលើបទដ្ឋានសីលធម៌។ ជាទូទៅ រដ្ឋាភិបាលតែងតែដាក់កម្រិត ឬហាមឃាត់ការបង្ហាញអំពើហិង្សាជ្រុលហួសហេតុ ឬការបង្ហូរឈាមនៅក្នុងខ្សែភាពយន្ត។ ជាពិសេស រដ្ឋាភិបាលតែងតែដាក់កម្រិត ឬហាមឃាត់ការបង្ហាញអំពើហិង្សាជ្រុលហួសហេតុ ព្រៃផ្សៃ ឬឈុតឆាកបង្ហូរឈាមច្បាស់ៗពេកនៅក្នុងខ្សែភាពយន្ត។ ដែលនេះរួមបញ្ចូលទាំងអំពើហិង្សាប្រដាប់អាវុធ ការកាប់សម្លាប់ ការវាយដំយ៉ាងធ្ងន់ធ្ងរ ការធ្វើទារុណកម្ម ឬការរំលោភបំពានផ្លូវកាយផ្សេងៗ ដែលអាចបង្កឲ្យមានភាពភ័យខ្លាចដល់អ្នកទស្សនា ឬជំរុញឲ្យមានការធ្វើត្រាប់តាម។ ជាពិសេស ចំពោះកុមារ និងយុវជន ការប៉ះពាល់នឹងខ្លឹមសារហិង្សាអាចជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍផ្លូវចិត្ត និងឥរិយាបថរបស់ពួកគេ។ តាមរយៈការកាត់បន្ថយការបង្ហាញអំពើហិង្សា រដ្ឋាភិបាលជឿថាអាចរួមចំណែកដល់ការការពារសង្គមពីការរីករាលដាលនៃអំពើហិង្សា និងរក្សាសន្តិសុខសង្គម។ មួយវិញទៀតចំពោះអំពើហិង្សា រដ្ឋាភិបាលក៏ផ្តោតលើការត្រួតពិនិត្យ ព័ត៌មានប្រឆាំងនយោបាយ ឬមាតិកាដែលរំលោភសិទ្ធិសង្គមផងដែរ។ នេះមានន័យថា ភាពយន្តណាមួយដែលត្រូវបានគេយល់ថា រិះគន់រដ្ឋាភិបាល ស្ថាប័នរដ្ឋ ឬថ្នាក់ដឹកនាំនយោបាយ តាមរបៀបដែលត្រូវបានចាត់ទុកថាជាការញុះញង់ បង្កឲ្យមានការបះបោរ ឬបំភាន់មតិសាធារណៈ អាចនឹងត្រូវហាមឃាត់ ឬកាត់ចេញពីខ្សែភាពយន្ត។ លើសពីនេះ ខ្លឹមសារដែលអាចញុះញង់ឲ្យមានការស្អប់ខ្ពើម ការរើសអើង ឬជម្លោះរវាងក្រុមសាសនា ជាតិសាសន៍ ពូជសាសន៍ ឬក្រុមសង្គមផ្សេងៗ ក៏ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងផងដែរ។ ដែលគោលបំណងគឺដើម្បីរក្សា ស្ថេរភាពនយោបាយ ឯកភាពជាតិ និងភាពសុខដុមរមនាក្នុងសង្គម ដោយជៀសវាងការបែកបាក់ផ្ទៃក្នុង និងធានាបាននូវបរិយាកាសសន្តិភាព។ ចំណែកឯការកំណត់លើការបង្ហាញគ្រឿងញៀន និងអំពើឧក្រិដ្ឋ ក៏ជាផ្នែកមួយដែលត្រូវបានត្រួតពិនិត្យភាពយន្តយ៉ាងតឹងរ៉ឹងផងដែរ។ ដោយរដ្ឋាភិបាលតែងតែព្យាយាមទប់ស្កាត់ការបង្ហាញពីការប្រើប្រាស់គ្រឿងញៀន ការផលិត ឬជួញដូរគ្រឿងញៀនក្នុងលក្ខណៈលើកទឹកចិត្ត ឬធ្វើឲ្យមើលទៅធម្មតា។ ដូចគ្នានេះដែរ ការបង្ហាញលម្អិតពីវិធីសាស្ត្រប្រព្រឹត្តបទឧក្រិដ្ឋដូចជាការប្លន់ ការសម្លាប់ ការលួច ឬការបោកប្រាស់ ក៏ត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ដែរ។ ហើយការត្រួតពិនិត្យនេះមានគោលបំណង ទប់ស្កាត់ការរីករាលដាលនៃអំពើអាក្រក់ ការធ្វើត្រាប់តាមអំពើឧក្រិដ្ឋកម្ម និងជួយលើកកម្ពស់ការគោរពច្បាប់ ក៏ដូចជារក្សាសន្តិសុខសាធារណៈ។ ចំណុចមួយទៀតដែលរាជរដ្ឋាភិបាលរឹតបន្តឹងយ៉ាងខ្លាំងនោះគឺ ការត្រួតពិនិត្យលើមាតិកាដែលមិនសមរម្យតាមប្រពៃណី និងទំនៀមទម្លាប់។ ដែលនេះគឺមានសារៈសំខាន់ជាពិសេសនៅក្នុងប្រទេសដែលមានវប្បធម៌ និងសាសនាជ្រៅជ្រះដូចជាប្រទេសកម្ពុជាជាដើម។ ចំំពោះភាពយន្តដែលបង្ហាញភាពអាក្រាតកាយ ការរួមភេទ ឬសកម្មភាពផ្លូវភេទដែលចាត់ទុកថាមិនសមរម្យ ឬហួសពីបទដ្ឋានសីលធម៌របស់សង្គម ត្រូវបានរឹតបន្តឹងខ្លាំងផងដែរ។ ដូចគ្នានេះដែរ ការប្រើប្រាស់ភាសាអាសអាភាស ការនិយាយប្រមាថ ឬឥរិយាបថដែលផ្ទុយនឹងតម្លៃសីលធម៌ គុណធម៌ និងទំនៀមទម្លាប់ល្អរបស់ជាតិ ក៏ត្រូវបានហាមឃាត់ផងដែរ។ លើសពីនេះ ការបង្ហាញខ្លឹមសារដែលប្រមាថដល់ជំនឿសាសនាណាមួយ ឬតួអង្គសាសនា គឺមិនត្រូវបានអនុញ្ញាតឡើយ។ នេះរួមបញ្ចូលទាំងការបង្ហាញពីពិធីសាសនាដែលមិនត្រឹមត្រូវ ការមើលងាយនិមិត្តសញ្ញាសាសនា ឬការបំភ្លៃប្រវត្តិសាស្ត្រសាសនា។ ឯគោលបំណងនៃការត្រួតពិនិត្យនេះគឺដើម្បី ការពារតម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងសីលធម៌ល្អរបស់ជាតិ ក៏ដូចជាការពារយុវជន និងកុមារពីឥទ្ធិពលអវិជ្ជមាន។ សរុបមករដ្ឋាភិបាលជឿជាក់ថា ការត្រួតពិនិត្យភាពយន្ត មិនមែនគ្រាន់តែជាការហាមឃាត់ ឬការរឹតត្បិតនោះទេ ប៉ុន្តែជា ឧបករណ៍សំខាន់មួយដើម្បីគ្រប់គ្រង និងដឹកនាំសិល្បៈ ឲ្យដើរតួនាទីជាវិជ្ជមានក្នុងសង្គម។ ដែលការត្រួតពិនិត្យនេះជួយរក្សាសុចរិតភាពសីលធម៌របស់សង្គម ធានាថាស្នាដៃសិល្បៈរួមចំណែកលើកកម្ពស់គុណធម៌ និងតម្លៃល្អ ព្រមទាំងការពារសន្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។ ដោយការគ្រប់គ្រងបែបនេះក៏ត្រូវបានគេមើលឃើញថា ជាការលើកទឹកចិត្តអ្នកផលិតភាពយន្តឲ្យបង្កើតស្នាដៃដែលមានគុណភាព មានសារអប់រំ និងស្របទៅតាមការរំពឹងទុករបស់សង្គម។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការអនុវត្តការត្រួតពិនិត្យនេះ ក៏តែងតែបង្កឲ្យមាន ការជជែកដេញដោលអំពីសេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសិល្បៈ ផងដែរ។ អ្នកគាំទ្រសេរីភាពសិល្បៈជាច្រើនបានលើកឡើងថា ការត្រួតពិនិត្យអាចរារាំងភាពច្នៃប្រឌិត បង្ខូចទ្រង់ទ្រាយសារដើមរបស់សិល្បករ និងកំណត់ការពិភាក្សាសាធារណៈលើបញ្ហាសំខាន់ៗ។